ការលក់បន្តផ្ទាលនៅលើ Facebook ឬដែលខ្មែរយើងនិយមហៅថា Live លក់ គឺជាយុទ្ធសាស្ត្រទីផ្សារដ៏ពេញនិយម និងមានប្រសិទ្ធភាពខ្ពស់មួយនៅកម្ពុជា។ វាអនុញ្ញាតឲ្យអាជីវករ ឬបុគ្គលម្នាក់ៗអាចផ្សព្វផ្សាយ និងលក់ផលិតផល ឬសេវាកម្មរបស់ខ្លួនដោយផ្ទាល់តាមរយៈវីដេអូ Live លើ Facebook ដែលជាការទាក់ទាញចំណាប់អារម្មណ៍អតិថិជន និងបង្កើនការលក់បានយ៉ាងឆាប់រហ័ស។ របៀបក្នុងការ Live លក់ឲ្យមានប្រសិទ្ធភាព និងដើម្បីធ្វើ Live ឲ្យទទួលបានជោគជ័យ អ្នកត្រូវគិតគូរលើចំណុចសំខាន់ៗមួយចំនួន។ ការត្រៀមលក្ខណៈមុន Live ដោយជ្រើសរើសផលិតផលណាដែលមានតម្រូវការខ្ពស់ និងអាចបង្ហាញលក្ខណៈពិសេសបានយ៉ាងងាយស្រួលក្នុងពេល Live។ ហើយត្រូវរៀបចំផលិតផលឲ្យបានច្រើនប្រភេទ ឬគ្រប់គ្រាន់តាមតម្រូវការដែលល្មមបង្ហាញអស់ក្នុងវីឌីអូ។ រៀបចំទីតាំងឲ្យបានល្អ ដោយរៀបចំកន្លែង Live ឲ្យមានពន្លឺគ្រប់គ្រាន់ ហើយគេនិយមប្រើពន្លឺធម្មជាតិ ឬភ្លើងជំនួយ និងមានផ្ទៃខាងក្រោយស្អាត និងមានសណ្តាប់ធ្នាប់ល្អ។ ហើយត្រូវប្រើទូរស័ព្ទ ឬកាមេរ៉ាដែលមានគុណភាពរូបភាពច្បាស់ល្អ និងមានអ៊ីនធឺណិតដើរលឿន និងមិនមានភាពរអាក់រអួល ដើម្បីជៀសវាងការដាច់សេវ៉ា។ យើងក៏អាចប្រើជើងទម្រទូរស័ព្ទដើម្បីជួយទប់លំនឹងកុំឲ្យរង្គើផងដែរ។ ហើយយើងក៏ត្រូវរៀបចំគំនិត ឬចំណុចសំខាន់ៗដែលត្រូវនិយាយ ដូចជាព័ត៌មានលម្អិតអំពីផលិតផល តម្លៃ ប្រម៉ូសិន ការដឹកជញ្ជូន និងរបៀបបញ្ជាទិញ។ មួយវិញទៀតយើងក៏មិនចាំបាច់ត្រូវនិយាយតាមស្គ្រីបទាំងអស់នោះទេ តែត្រូវមានគំនិតផ្ទាល់ខ្លួនក្នុងការនិយាយ។ យើងក៏អាចប្រកាសពីពេល និងថ្ងៃដែលយើងនឹង Live លក់ជាមុនតាមរយៈ Page ឬ Group របស់យើង ដើម្បីឲ្យអតិថិជនបានដឹង និងរង់ចាំទស្សនា។ ក្នុងអំឡុងពេល Liveយើងត្រូវចាប់ផ្តើមដោយភាពទាក់ទាញ ដោយចាប់ផ្តើម Live ដោយការស្វាគមន៍ ការសួរសុខទុក្ខ និងណែនាំខ្លួន និងផលិតផលបន្តិចបន្តួច។ យើងក៏អាចមានការលេងល្បែង ឬផ្តល់រង្វាន់តិចតួចនៅដើម ឫ ចុងLive ដើម្បីទាក់ទាញអ្នកទស្សនាផងដែរ។ ហើយត្រូវធ្វើការបង្ហាញពីផលិតផលនីមួយៗឲ្យបានច្បាស់លាស់ ទាំងរូបរាង ទំហំ ពណ៌ និងលក្ខណៈពិសេស។ ដើម្បីឲ្យកាន់តែទាក់ទាញអ្នកអាចធ្វើការបង្ហាញពីរបៀបប្រើប្រាស់ ឬគុណប្រយោជន៍របស់វា និងធ្វើការសាកល្បងផ្ទាល់ឲ្យអ្នកទស្សនាមើល។ យើងក៏ត្រូវនិយាយឲ្យបានលម្អិតអំពីផលិតផល ដោយពន្យល់ពីគុណភាព គុណសម្បត្តិ និងអត្ថប្រយោជន៍របស់ផលិតផលឲ្យបានច្បាស់លាស់ ហើយត្រូវឆ្លើយតបទៅនឹងសំណួររបស់អតិថិជនភ្លាមៗ។ នៅពេលនិយាយជាមួយអ្នកទស្សនាត្រូវមានស្មាមញញឺម មិនភ័យ មិនរអាក់រអួល និងអាចលេងសើចបន្តិចបន្តួចដើម្បីកុំឲ្យធុញទ្រាន់។ អ្នកក៏អាចធ្វើការសួរនាំអ្នកទស្សនា និង ឆ្លើយតបមតិយោបល់ និងលើកទឹកចិត្តពួកគេឲ្យចុច Like, Share និង Comment។ ការដាក់ប្រូម៉ូសិនទាក់ទាញអារម្មណ៍ ដូចជាទិញ ១ ថែម ១ បញ្ចុះតម្លៃពិសេស ឬការដឹកជញ្ជូនឥតគិតថ្លៃសម្រាប់អ្នកដែលបញ្ជាទិញក្នុងពេល Live ក៏ជាការជម្រុញការលក់ផងដែរ។ យើងក៏អាចណែនាំពីរបៀបបញ្ជាទិញដល់អតិថិជន ដោយពន្យល់ពីរបៀបបញ្ជាទិញឲ្យបានច្បាស់លាស់ ដូចជា ការ Comment OK ជាមួយនឹងលេខទូរស័ព្ទ ឬឆាតចូល Page ជាដើម។ ជាចុងក្រោយត្រូវធ្វើការអរគុណដល់អ្នកទស្សនា និងអ្នកដែលបានគាំទ្រនូវផលិតផល និងអ្នកដែលបានមើលនូវការ Live ដល់ចប់ជាដើម។ ក្រោយពេលធ្វើការឡាយចប់យើងត្រូវឆ្លើយតប Comment Inbox ត្រូវប្រាកដថាបានឆ្លើយតបទៅនឹង Comment និង Inbox របស់អតិថិជនទាំងអស់ដែលបានបញ្ជាទិញ ឬសាកសួរព័ត៌មាន។ ហើយត្រូវប្រាកដចិត្តថា ការវេចខ្ចប់ផលិតផលឲ្យអតិថិជនគឺ បានល្អ ត្រឹមត្រូវ មិនខុស និងធ្វើការដឹកជញ្ជូនឲ្យទាន់ពេលវេលា។ ពិនិត្យមើលចំនួនអ្នកទស្សនា ចំនួនការបញ្ជាទិញ និងប្រាក់ចំណូលដែលទទួលបានពីការ Live ដើម្បីវាយតម្លៃប្រសិទ្ធភាព និងកែលម្អសម្រាប់ពេលក្រោយ។ យើងអាចរក្សារវីដេអូឡាយទុកនៅលើ Page របស់យើងបាន ដើម្បីឲ្យអ្នកមិនបានទស្សនាផ្ទាល់អាចមើលម្តងទៀតបាន។ កត្តាជោគជ័យសំខាន់ៗនៅកម្ពុជាគឺ ការមានភាពស្មោះត្រង់ គុណភាពផលិតផល និងភាពស្មោះត្រង់ក្នុងការលក់ គឺជារឿងសំខាន់បំផុតដើម្បីទទួលបានទំនុកចិត្តពីអតិថិជនក្នុងរយៈពេលវែង។ ប្រជាជនកម្ពុជាភាគច្រើនគិតគូរច្រើនពីរឿងតម្លៃ ដូច្នេះការកំណត់តម្លៃប្រកួតប្រជែងអាចជួយបានច្រើន។ ឯសេវាដឹកជញ្ជូនលឿន និងទាន់ចិត្ត គឺជាចំណុចសំខាន់មួយដែលអតិថិជនយកចិត្តទុកដាក់ផងដែរ។ ហើយការឆ្លើយតបទៅនឹងសំណួរ និងមតិយោបល់របស់អតិថិជនដោយភាពរហ័សរហួន និងគួរសម គឺជាចំណែកមួយដែរធ្វើឲ្យអតិថិជនពេញចិត្តនៅផេករបស់យើង។ ការលក់បន្តផ្ទាល់នៅលើ Facebook បានក្លាយជាបណ្តាញដ៏មានឥទ្ធិពលមួយសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា។ តាមរយៈការអនុវត្តន៍គន្លឹះខាងលើ អ្នកអាចបង្កើនឱកាសជោគជ័យក្នុងការលក់ និងពង្រីកអាជីវកម្មរបស់អ្នកបានកាន់តែរីកចម្រើន។